សន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវស្លាកស្នាមជ្រៅបំផុតនៅលើភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅឧបទ្វីបឥណ្ឌូចិន។ សន្និសីទនេះបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ១៩៥៤។ វាមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់ពីរគឺ ការបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី១ និងការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរឡើងវិញក្រោយសង្គ្រាម។ ទោះបីជាមានអ្នកចូលរួមដ៏ច្រើនកុះករ និងបំណងប្រាថ្នាដើម្បីសន្តិភាពក៏ដោយ លទ្ធផលនៃសន្និសីទនេះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងតំបន់ទាំងពីរ។ អ្នកចូលរួមក្នុងសន្និសីទនេះគឺមានភាពចម្រុះ និងតំណាងឱ្យផលប្រយោជន៍ផ្សេងៗគ្នា។ ប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពសូវៀត បារាំង និង សាធារណរដ្ឋប្រជាមានិតចិន បានដើរតួនាទីយ៉ាងសំខាន់។ ក្រៅពីនេះ ប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះក៏បានចូលរួមផងដែរ រួមមាន រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ព្រះរាជាណាចក្រឡាវ និង ព្រះរាជាណាចក្រកម្ពុជា សម្រាប់បញ្ហាឥណ្ឌូចិន។ ចំណែកឯបញ្ហាកូរ៉េវិញ មានការចូលរួមពី សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងបណ្តាប្រទេសដទៃទៀតដែលបានចូលរួមក្នុងសង្គ្រាមកូរ៉េ។ គោលបំណងរួមគឺដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់ទាំងនេះ ប៉ុន្តែរបៀបវារៈសម្ងាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗបានធ្វើឱ្យកិច្ចចរចាកាន់តែស្មុគស្មាញ។ នៅក្នុងឱកាសពិភាក្សាឥណ្ឌូចិនបានចូលរួមដោយរដ្ឋមន្ត្រី ការបរទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិចចិនប្រជាមានិត សាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម រាជាណាចក្រឡាវ រាជាណាចក្រកម្ពុជា និងស្ដេចបាវដាយ។ គណៈប្រតិភូនៃរដ្ឋាភិបាលកម្ពុជាដឹកនាំដោយរដ្ឋ មន្ត្រីការបទេសទេពផន និង គឹមនី សម សារី សឺន សាន ញឹក ជូឡុងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ុក ធឿន ស្រី សាម៉ន និងស៊ុត សាខន ដែលទាំងពីរនាក់ចុងក្រោយ ជាវរសេនីយត្រី។ ក្រៅពីសមាជិកប្រតិភូនេះ នៅមានអ្នក តំណាងខ្មែរឥស្សរៈសំខាន់ៗបួននាក់ទៀត គឺដាប ឈួន ចន្ទរង្សី ពុត ឆាយ និង សារាំងវង្ស ដែលត្រូវនាំ ទៅបង្ហាញអន្តរជាតិ ក្នុងឋានៈជាអ្នកតស៊ូប្រដាប់អាវុធ។ នេះគឺដើម្បី ឯករាជ្យជាតិពីបារាំង ដែលបានចុះចូលរួបរួមជាមួយ រាជរដ្ឋា ភិបាលស្របច្បាប់រួចហើយ។ ក្រោយពីដំណើរការចរចាយ៉ាងស្វិតស្វាញអស់ប្រមាណ៧៥ថ្ងៃ គេបានចុះហត្ថលេខា លើឯកសារមួយចំនួនដែលទាក់ទងជាមួយកម្ពុជា។ ទីមួយ កិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់បទបាញ់គ្នា នៅក្នុងប្រទេសកម្ពុជា។ ទីពីរ សេចក្តីប្រកាសរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ព័ន្ធភាពយោធា ដែលជាមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស។ ទីបី សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ស្តីអំពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងការប្រកាសផ្តល់ឯករាជ្យ អធិបតេយ្យភាពដល់ប្រទេសនៅក្នុងឥណ្ឌូ ចិន។ ទីបួន សេចក្តីថ្លែងការណ៍ របស់តំណាងសហរដ្ឋអាមេរិក ស្តីអំពីឥរិយាបថរបស់ខ្លួនទាក់ទងនឹងកិច្ច ព្រមព្រៀងហ្សឺណែវ។ ទីប្រាំ កិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់បទបាញ់គ្នា នៅក្នុងប្រទេសកម្ពុជា។ ទីប្រាំមួយ សេចក្តីប្រកាសរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសម្ព័ន្ធភាពយោធា ទាក់ទងទៅនឹង មូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថម្ភកម្លាំងយោធាពីបរទេស។ ទីប្រាំពីរ សេចក្តីប្រកាសពីរបស់រដ្ឋា ភិបាលបារាំង ស្តីអំពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងការប្រកាសផ្តល់ឯករាជ្យ អធិបតេយ្យភាពដល់ប្រទេសនៅក្នុងឥណ្ឌូ ចិន។ ទីប្រាំបី សេចក្តីថ្លែងការណ៍ របស់តំណាងសហរដ្ឋអាមេរិក ព្រមព្រៀងហ្សឺណែវ ស្តីអំពីឥរិយាបថរបស់ខ្លួន។ ចុងក្រោយគឺ សេចក្តីថ្លែងការបិទសន្និសីទ នៅក្នុងសេចក្តីប្រកាសបិទសន្និសីទទីក្រុងហ្សឺណវ សមាជិកទាំងអស់បានប្រកាស ស្តីអំពីកាតព្វកិច្ចរបស់ខ្លួន គោរពដល់អធិបតេយ្យភាព ឯករាជ្យភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនៅក្នុងឥណ្ឌូ ចិន។ នៅក្នុងសេចក្តីប្រកាសបិទសន្និសីទីក្រុងហ្សឺណែវ សមាជិកទាំងអស់បានប្រកាសពីកាតព្វកិច្ចរបស់ខ្លួនក្នុងការ គោរពដល់អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់ប្រទេសនៅក្នុងឥណ្ឌូចិន។ សរុបមក សន្និសីទនេះបានក្លាយជាចំណុចរបត់ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយបាននាំមកនូវ ឯករាជ្យពេញលេញជាផ្លូវការ និងការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការតស៊ូទាមទារឯករាជ្យអស់ជាច្រើនឆ្នាំ។